ការដឹកជញ្ជូនតាមសាឡាងពីសម័យមុនគឺជាផ្នែកមួយដែលមិនអាចកាត់ថ្លៃបាននៃប្រព័ន្ធធ្វើដំណើររបស់ប្រជាជនខ្មែរ ជាពិសេសសម្រាប់អ្នកដែលរស់នៅតាមដងទន្លេ ឬនៅតំបន់ដែលត្រូវឆ្លងកាត់ផ្ទៃទឹកធំៗ។ សេវាកម្មនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់សហគមន៍ដែលនៅដាច់ពីគ្នា ហើយបានក្លាយជាប្រភពជីវិតសង្គមនិងសេដ្ឋកិច្ចមួយដ៏សំខាន់សម្រាប់ប្រជាជន។ ទោះបីជាបច្ចុប្បន្នមានស្ពានច្រើនក៏ដោយ ក៏យើងមិនអាចបំភ្លេចបាននូវតួនាទីរបស់សាឡាងដែលធ្លាប់បានបម្រើដល់ប្រជាពលរដ្ឋកម្ពុជាពីអតីតកាលឡើយ។ សាឡាងសម័យមុនភាគច្រើនមានទំហំមធ្យម ដែលអាចផ្ទុកបានទាំងមនុស្ស ម៉ូតូ កង់ និងទំនិញផ្សេងៗជាច្រើនក្នុងពេលតែមួយ។ សាឡាងទាំងនោះមានលក្ខណៈបត់បែនខ្ពស់ ព្រោះវាអាចដឹកជញ្ជូនអ្វីៗគ្រប់យ៉ាងដែលជាតម្រូវការប្រចាំថ្ងៃរបស់ប្រជាជននៅតាមតំបន់ដែលនៅដាច់ដោយឡែក។ អ្នកភូមិអាចដឹកកង់ឬម៉ូតូរបស់ពួកគេដើម្បីឆ្លងទៅត្រើយម្ខាងសម្រាប់កិច្ចការប្រចាំថ្ងៃដូចជាទៅផ្សារឬទៅធ្វើការជាដើម។ លើសពីនេះ អាជីវករក៏បានប្រើប្រាស់សាឡាងទាំងនោះដើម្បីដឹកទំនិញតិចតួចដូចជាបន្លែ ត្រី ឬសម្ភារៈប្រើប្រាស់ទៅលក់នៅតាមទីផ្សារផងដែរ។ ការដឹកជញ្ជូនតាមសាឡាងបានក្លាយជាមធ្យោបាយដ៏ងាយស្រួលបំផុតសម្រាប់មនុស្សដែលមិនមានលទ្ធភាពទិញរថយន្តដើម្បីឆ្លងកាត់ទន្លេឬផ្ទៃទឹកធំៗ។ ជួនកាលសាឡាងក៏ត្រូវបានប្រើដើម្បីដឹកសត្វពាហនៈដូចជាជ្រូកឬមាន់ជាដើម ដើម្បីយកទៅលក់នៅឯទីប្រជុំជន។ ការប្រើប្រាស់សាឡាងបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលលំហូរទំនិញនិងមនុស្សនៅតាមតំបន់ជនបទ។ មធ្យោបាយនេះបានជួយឱ្យប្រជាជនអាចទំនាក់ទំនងនិងធ្វើអាជីវកម្មជាមួយគ្នាបានយ៉ាងរលូន។ សាឡាងមិនមែនគ្រាន់តែជាមធ្យោបាយដឹកជញ្ជូនធម្មតានោះទេ ប៉ុន្តែវាបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់ដែលមិនអាចខ្វះបាន។ អ្នកដំណើរជាច្រើនបានប្រើប្រាស់សាឡាងជាប្រចាំសម្រាប់ទៅធ្វើការ ទៅសាលារៀន ឬទៅលេងសាច់ញាតិដែលរស់នៅត្រើយម្ខាង។ រាល់ថ្ងៃមានចលនាយ៉ាងមមាញឹកនៅលើសាឡាង ជាពិសេសនៅពេលព្រឹកនិងពេលល្ងាចដែលជាពេលមានការធ្វើដំណើរច្រើនបំផុត។ ភាពញឹកញាប់នៃការប្រើប្រាស់នេះបានធ្វើឱ្យសាឡាងក្លាយជាកន្លែងដែលអ្នកភូមិបានជួបជុំគ្នានិងសន្ទនាគ្នាពីនេះពីនោះ។ ពួកគេអាចចែករំលែកព័ត៌មានថ្មីៗនិងសន្ទនាគ្នាអំពីជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។ ពេលខ្លះសាឡាងក៏ជាទីកន្លែងដែលអ្នកភូមិជួបជុំគ្នាដើម្បីពិភាក្សាអំពីបញ្ហានានានៅក្នុងសហគមន៍របស់ពួកគេ។ វាជាការរួមចំណែកដ៏ធំមួយក្នុងការបង្កើតនូវចំណងមិត្តភាពនិងភាពស្និទ្ធស្នាលក្នុងសង្គម។ ការធ្វើដំណើរឆ្លងសាឡាងបានផ្តល់នូវបទពិសោធន៍ដ៏កក់ក្តៅនិងមិនអាចបំភ្លេចបានសម្រាប់មនុស្សជាច្រើន។ សេវាកម្មសាឡាងភាគច្រើនពីសម័យមុនត្រូវបានគ្រប់គ្រងដោយសហគមន៍ឬគ្រួសារនៅក្នុងភូមិដែលមានជំនាញក្នុងការបើកទូក។ គ្រួសារទាំងនោះបានទទួលខុសត្រូវក្នុងការថែទាំនិងជួសជុលសាឡាងដើម្បីឱ្យវាដំណើរការបានល្អជានិច្ច។ ពួកគេបានដឹងយ៉ាងច្បាស់អំពីកម្រិតទឹកនិងចរន្តទឹកទន្លេ ដែលជាចំណេះដឹងដ៏សំខាន់សម្រាប់ធានាសុវត្ថិភាពដល់អ្នកដំណើរនៅពេលមានអាកាសធាតុប្រែប្រួល។ ការគ្រប់គ្រងដោយសហគមន៍បែបនេះបានបង្កើតនូវទំនុកចិត្តនិងភាពស្និទ្ធស្នាលរវាងអ្នកផ្តល់សេវា និងអ្នកប្រើប្រាស់ព្រោះពួកគេស្គាល់គ្នាទៅវិញទៅមក។ ទំនាក់ទំនងដ៏រឹងមាំនេះបានធ្វើឱ្យសេវាកម្មដំណើរការបានយ៉ាងរលូននិងមានការយោគយល់គ្នាទៅវិញទៅមកខ្ពស់។ ប្រជាជនមានអារម្មណ៍ថាពួកគេមានចំណែកនៅក្នុងសេវាកម្មនេះហើយបានចូលរួមថែរក្សាផងដែរ។ ភាពស្មោះត្រង់និងការយកចិត្តទុកដាក់របស់ក្រុមគ្រួសារទាំងនោះបានធ្វើឱ្យសេវាកម្មនេះមានភាពល្បីល្បាញ។ តម្លៃនៃការជិះសាឡាងគឺសមរម្យសម្រាប់អ្នកប្រើប្រាស់គ្រប់រូបហើយមិនបានបង្កជាបន្ទុកសេដ្ឋកិច្ចធ្ងន់ធ្ងរឡើយ។ ថ្លៃសេវាត្រូវបានកំណត់ដោយផ្អែកលើប្រភេទយានយន្តនិងចំនួនមនុស្សដែលត្រូវដឹក។ សម្រាប់មនុស្សឬកង់តម្លៃគឺទាបបំផុត ចំណែកម៉ូតូមានតម្លៃថ្លៃជាងបន្តិចប៉ុន្តែនៅតែស្ថិតនៅក្នុងកម្រិតដែលអាចទទួលយកបាន។ តម្លៃសមរម្យនេះបានធ្វើឱ្យសាឡាងក្លាយជាមធ្យោបាយដ៏ល្អបំផុតសម្រាប់ការធ្វើដំណើរឆ្លងទន្លេសម្រាប់គ្រប់ស្រទាប់វណ្ណៈ។ វាបានជួយកាត់បន្ថយបន្ទុកសេដ្ឋកិច្ចរបស់ប្រជាជន ជាពិសេសអ្នកដែលមានចំណូលទាបដែលត្រូវធ្វើដំណើរជាប្រចាំ។ ភាពសមរម្យនៃតម្លៃក៏បានធ្វើឱ្យសេវាកម្មនេះអាចដំណើរការបានយូរអង្វែងនិងមានការគាំទ្រជាច្រើនពីសំណាក់ប្រជាជន។ តម្លៃនេះបានបង្ហាញពីការយល់ចិត្តរបស់ម្ចាស់សាឡាងចំពោះអ្នកប្រើប្រាស់ក្នុងតំបន់។ វាជាកត្តាមួយដ៏សំខាន់ដែលបានធ្វើឱ្យសេវាកម្មនេះនៅតែមានវត្តមានដដែលទោះបីជាបច្ចេកវិទ្យាមានការរីកចម្រើនក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ សាឡាងមួយចំនួនមិនសូវមានសុវត្ថិភាពពេញលេញឡើយ ជាពិសេសនៅតំបន់ដែលមិនសូវមានការត្រួតពិនិត្យ។ គុណភាពនៃសាឡាងគឺអាស្រ័យលើការថែទាំរបស់ម្ចាស់ ហើយសាឡាងខ្លះមានលក្ខណៈចាស់ទ្រុឌទ្រោម និងមិនសូវរឹងមាំ ដែលបង្កឱ្យមានហានិភ័យ។ លើសពីនេះ អាកាសធាតុក៏ជាកត្តាដ៏សំខាន់មួយដែលប៉ះពាល់ដល់សុវត្ថិភាពនៃការធ្វើដំណើរផងដែរ ដូចជានៅពេលមានខ្យល់ខ្លាំង ឬភ្លៀងធ្លាក់ខ្លាំង សាឡាងមិនអាចដំណើរការបានឡើយ។ ការមិនមានស្តង់ដារសុវត្ថិភាពច្បាស់លាស់ក៏បានបង្កឱ្យមានការព្រួយបារម្ភចំពោះអ្នកដំណើរជាពិសេសអ្នកដែលត្រូវដឹកទំនិញមានតម្លៃថ្លៃ។ បញ្ហាទាំងនេះបានបង្ហាញពីការខ្វះខាតធនធាននិងការវិនិយោគនៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក។ ដូច្នេះអ្នកដំណើរត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ដោយខ្លួនឯងមុននឹងសម្រេចចិត្តឆ្លងកាត់ទន្លេ។ ទោះជាយ៉ាងណា ហានិភ័យទាំងនេះត្រូវបានគេយល់ឃើញថាជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជន។ សរុបមក ការដឹកជញ្ជូនតាមសាឡាងពីអតីតកាលបានដើរតួនាទីដ៏សំខាន់ក្នុងការតភ្ជាប់ប្រជាជននិងសេដ្ឋកិច្ចក្នុងស្រុក។ វាជាផ្នែកមួយនៃប្រវត្តិសាស្ត្រនៃការធ្វើដំណើរនៅកម្ពុជាដែលបង្ហាញពីភាពបត់បែនរបស់ប្រជាជនក្នុងការរស់នៅជាមួយបរិស្ថានធម្មជាតិរបស់ពួកគេ។